ភូមិសាស្ត្ររបស់ប្រទេសមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លក្ខណៈ និងវិសាលភាពនៃការដឹកជញ្ជូន។ ប្រទេសកម្ពុជាមានសណ្ឋានដីដោយភាពសម្បូរបែបនៃវាលទំនាប តំបន់ភ្នំ និងកោះ។ ដោយភូមិសាស្ត្រនីមួយៗតម្រូវឱ្យមានមធ្យោបាយដឹកជញ្ជូនខុសៗគ្នា ដើម្បីបំពេញតម្រូវការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងពីភាពស្មុគស្មាញនៃប្រព័ន្ធដឹកជញ្ជូន គឺជាភាពចាំបាច់បំផុត។ ដោយសារតែវាត្រូវបានជះឥទ្ធិពលដោយសារកត្តាភូមិសាស្ត្រ ជាពិសេស នៅតំបន់ភ្នំ។ មួយវិញទៀត វាចាំបាច់សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ជាពិសេស វាលទំនាបកណ្ដាលដែលសម្បូរដោយដីមានជីជាតិ និងដង់ស៊ីតេប្រជាជនខ្ពស់ គឺជាបេះដូងនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ផ្លូវថ្នល់ត្រូវបានកសាងយ៉ាងទូលំទូលាយនៅក្នុងតំបន់ទាំងនេះ ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនទូទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះឡាន ម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងងាយស្រួលបំផុត។ ទាំងនេះ ដោយសារវាមានតម្លៃសមរម្យ អាចបើកបរបានយ៉ាងរហ័សនៅលើផ្លូវរាបស្មើ និងមានលទ្ធភាពចូលដល់ទីកន្លែងតូចចង្អៀត រួមទាំងទីប្រជុំជនដ៏មមាញឹកផងដែរ។ បន្ថែមពីលើនេះ រថយន្តធុនតូច និងធំ ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ដឹកអ្នកដំណើរ និងទំនិញពីទីក្រុងមួយទៅទីក្រុងមួយទៀត។ យើងសង្កេតឃើញថា ប្រព័ន្ធផ្លូវជាតិ និងផ្លូវនៅតាមបណ្តាខេត្តកាន់តែមានភាពប្រសើរឡើងឡើងជាងមុន។ កត្តាទាំងនេះ បានជួយសម្រួលដល់លំហូរទំនិញកសិកម្ម ផលិតផលឧស្សាហកម្ម និងវត្ថុធាតុដើមទៅកាន់ទីផ្សារក្នុងស្រុក។ ពិសេសជាងនេះទៀត វាងាយស្រួលនាំចេញតាមកំពង់ផែ និងនាំចូលពីបរទេស ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការវិនិយោគលើផ្លូវល្បឿនលឿន បានធ្វើឱ្យការធ្វើដំណើរមានភាពរហ័សទាន់ចិត្ត និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូនយ៉ាងច្រើន។ ចំណែកតំបន់ភ្នំដូចជា ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ប្រឈមមុខនឹងបញ្ហាប្រឈមខុសៗគ្នាទាក់ទងនឹងការដឹកជញ្ជូន។ មូលហេតុដោយសារតែផ្លូវលំបាក និងលក្ខខណ្ឌអាកាសធាតុប្រែប្រួល។ ក្រៅពីនេះ ផ្លូវថ្នល់ក្នុងតំបន់ទាំងនេះ ច្រើនតែមានលក្ខណៈចោត កោង ច្រើនតែជាផ្លូវដីក្រហម ឬផ្លូវបេតុងតូចៗ ដែលលំបាកក្នុងការធ្វើដំណើរ។ ពិសេសក្នុងរដូវវស្សាដែលអាចមានការបាក់ដី ឬទឹកជំនន់កាត់ផ្ដាច់ផ្លូវជាដើម។ ផ្ទុយទៅវិញ ប្រជាជនក្នុងតំបន់ភ្នំច្រើនតែប្រើប្រាស់ឡាន ឬម៉ូតូដែលមានកម្លាំងខ្លាំង។ ភាគច្រើនគេប្រើរថយន្តដែលមានសមត្ថភាពឆ្លងកាត់ផ្លូវលំបាក ដើម្បីអាចទប់លំនឹងបានល្អសម្រាប់ការឡើងចំណោត និងឆ្លងកាត់ឧបសគ្គធម្មជាតិផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ត្រាក់ទ័រ ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ វាមិនត្រឹមតែសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ដឹកជញ្ជូនទំនិញធ្ងន់ៗ និងឈើចេញពីតំបន់ព្រៃភ្នំផងដែរ។ រីឯ កង់ក៏នៅតែជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់អ្នកស្រុកក្នុងតំបន់ដាច់ស្រយាល ពីព្រោះវាមានភាពងាយស្រួលក្នុងការជិះលើផ្លូវលំបាក មិនត្រូវការប្រេងឥន្ធនៈ និងការចំណាយថែទាំតិច។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ភ្នំនៅតែមានកម្រិតនៅឡើយ ដើម្បីជំរុញវិស័យទេសចរណ៍ ការអភិវឌ្ឍន៍សហគមន៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ដើម្បីធ្វើឪ្យប្រជាពលរដ្ឋងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈដូចជាសុខាភិបាល និងអប់រំ។ បើយើងក្រលេកមើលតំបន់កោះវិញ គឺមានកោះមួយចំនួននៅតាមបណ្ដោយឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ កោះកុង កែប និងកំពត។ កោះទាំងនោះ ជាទីតាំងភូមិសាស្ត្រពិសេស ដែលតម្រូវឱ្យមានមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកជាចម្បង។ ការធ្វើដំណើរទៅមកពីដីគោកទៅកាន់កោះ គឺពឹងផ្អែកទាំងស្រុងលើទូក ឬកាណូត ដែលជាមធ្យោបាយដ៏ចាំបាច់។ ទន្ទឹមនឹងនេះ គេប្រើវាសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ទំនិញ ស្បៀងអាហារ សម្ភារៈសំណង់ និងជាមធ្យោបាយសម្រាប់ភ្ញៀវទេសចរ។ ទូកនេសាទក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលនេសាទ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅតាមកោះផងដែរ។ ចំណែកកោះធំៗមួយចំនួន ក៏មានសេវាសាឡាងធំៗសម្រាប់ដឹកជញ្ជូនរថយន្តផងដែរ។ នៅលើកោះខ្លះម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ។ ការប្រើប្រាស់ម៉ូតូអាចជួយឱ្យពួកគេធ្វើដំណើរទៅមកលើកោះបានយ៉ាងងាយស្រួល និងរហ័ស រួមទាំងអាចគយគន់មើលសម្រស់ធម្មជាតិរបស់កោះផងដែរ។ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមកោះក៏ទាមទារឱ្យមានការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែទំនើបជាងមុន។ ទាំំងនេះក៏ដោយសារតែ វាធ្វើឪ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកទេសចរក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះ វាអាចជួយធានាការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាថែមទៀតផង។ សរុបមក ភូមិសាស្ត្ររបស់កម្ពុជាបានកំណត់យ៉ាងច្បាស់ពីភាពខុសគ្នានៃប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន។ វាលទំនាបដែលមានផ្លូវរាបស្មើបានអនុញ្ញាតឱ្យមានការប្រើប្រាស់ឡាន ម៉ូតូធម្មតា និងរថយន្តធុនធ្ងន់។ តំបន់ភ្នំតម្រូវឱ្យមានយានយន្តដែលមានកម្លាំងខ្លាំង និងភាពធន់ដូចជាត្រាក់ទ័រ និងកង់ ដើម្បីឆ្លងកាត់ឧបសគ្គជាមួយផ្លូវកាច់កុងឡើងភ្នំចុះភ្នំ។ ចំណែកឯតំបន់កោះវិញ ពឹងផ្អែកលើមធ្យោបាយផ្លូវទឹកដូចជាទូក និងកាណូត ដើម្បីភ្ជាប់ទៅដីគោក និងម៉ូតូសម្រាប់ធ្វើដំណើរក្នុងដែនកោះ។ ការយល់ដឹងពីផលប៉ះពាល់ភូមិសាស្ត្រទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជននៅតាមតំបន់នីមួយៗ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពទូទាំងប្រទេស។ វិធីសាស្រ្តដឹកជញ្ជូនដែលសមស្របនឹងភូមិសាស្ត្រ គឺជាគន្លឹះឆ្ពោះទៅរកការកែលម្អជីវភាពរស់នៅ និងការតភ្ជាប់តំបន់ឱ្យកាន់តែទូលំទូលាយ។